ព្រះសង្ឃខ្មែរច្រើនធ្វើដំណើរដោយ ថ្មើរជើង សម្រាប់ចម្ងាយជិតៗ ជាទូទៅចន្លោះពី ២ទៅ៥ គីឡូម៉ែត្រ ទៅវត្តដែលនៅជិតៗ។ ព្រះសង្ឃពុំអាចប្រើប្រាស់យានជំនិះដោយផ្ទាល់ខ្លួនបាននោះទេ គឺត្រូវតែមានអ្នកឌុប ដែលជាទូទៅជាបុរស។ ក្នុងករណីធ្វើដំណើរឆ្ងាយ ព្រះសង្ឃក៏អាចប្រើយានជំនិះម៉ូតូ ដោយមានអ្នកឌុបបានផងដែរ ។ អាស្រ័យទៅតាមលទ្ធភាពរបស់ព្រះសង្ឃ និងវត្តអារាមដែរ វត្តខ្លះអាចនឹងមានកង់ ម៉ូតូ ឬ ឡានផ្ទាល់ខ្លួនសម្រាប់ប្រើប្រាស់។ ប៉ុន្តែ យ៉ាងណាមិញត្រូវតែមានម្នាក់ជាបុរស ដែលមានតួនាទីជាអ្នកជូន ឬ ឌុបព្រះសង្ឃទៅតាមទីអារាមនានា។ នៅតាមជនបទការធ្វើដំណើរ ឬ យានជំនិះសម្រាប់ព្រះសង្ឃអាចនឹងនៅមានកម្រិត។ ប៉ុន្តែយ៉ាងណាក្ដី ព្រះសង្ឃភាគច្រើននិមន្តដោយថ្មើជើង ឬ តាមម៉ូតូពេលចង់ទៅវត្តអារាមផ្សេង។ ក្នុងករណី វត្តអារាមនោះនៅក្នុងខេត្ត ឬ តំបន់ផ្សេង ព្រះសង្ឃអាចនឹងជួលរថយន្តសម្រាប់ការធ្វើដំណើរនោះ។ ពេលខ្លះ គេក៏ឃើញព្រះសង្ឃនិមន្តដោយតុកតុកដែរ ប៉ុន្តែប្រហែលជាមិនសូវជាញឹកញាប់ដូចជាទីក្រុងនោះទេ។ ដោយសារភាពជឿនលឿន ព្រះសង្ឃដែលគង់នៅតំបន់ទីក្រុងមានភាពងាយស្រួល និងមានជម្រើសច្រើនជាងក្នុងការធ្វើដំណើរ។ នៅតាមទីក្រុង ពេលធ្វើដំណើរពីវត្តមួយទៅវត្តមួយ ព្រះសង្ឃនិយមប្រើយានជំនិះដូចជា ម៉ូតូឌុប តុកតុក ឡានតាក់សុីជាដើម។ នៅតំបន់ជនបទការធ្វើដំណើររបស់ព្រះសង្ឃរៀងមានភាពលំបាកបន្តិច ព្រោះត្រូវស្វែងរកអ្នកស្ម័គ្រចិត្តឌុប ឬ ជូន ដោយហេតុថាព្រះសង្ឃមិនអាចប្រើប្រាស់យានជំនិះផ្ទាល់ខ្លួនបាន។ ដោយឡែកនៅទីក្រុងវិញ ពិតជាមានភាពងាយស្រួលណាស់ ទោះបីជាមិនមានអ្នករង់ចាំឌុប ឬ ជូន ព្រះសង្ឃនៅតែមានជម្រើសច្រើនទៀតក្នុងការធ្វើដំណើរ។ ព្រះសង្ឃអាចប្រើប្រាស់កម្មវិធីតាមទូរស័ព្ទ ដើម្បីកម្មង់តុកតុក ឬ រថយន្តឯកជន ដើម្បីធ្វើដំណើរទៅវត្តអារាមផ្សេងៗបាន។ ការធ្វើដំណើរពីវត្តមួយទៅវត្តមួយរបស់ព្រះសង្ឃលែងសូវមានភាពលំបាកដូចកាលពីមុនទៀតហើយ។ ជួនកាល ពេលឃើញព្រះសង្ឃថ្មើរជើង ប្រជាជនខ្មែរដែលជាបុរសៗស្ម័គ្រចិត្តជូនព្រះសង្ឃទៅទីអារាមដែលព្រះអង្គសំដៅទៅ។ ដោយមានជំនួយ និងជម្រើសជាច្រើនពីយានជំនិះ ការធ្វើដំណើររបស់ព្រះសង្ឃពីវត្តមួយទៅវត្តមួយ មានភាពងាយស្រួល និងរហ័សជាងមុន។ ការជិះទូកក៏ជាយានជំនិះមួយរបស់ព្រះសង្ឃដែរ ប៉ុន្តែសព្វថ្ងៃនេះប្រហែលជាមិនសូវមានច្រើនប៉ុន្មានទេ។ ភាគច្រើនព្រះសង្ឃដែលគង់នៅទីវត្តអារាមតាមបណ្ដោយទន្លេសាប ជម្រើសដំបូងបង្អស់ក្នុងការធ្វើដំណើរគឺការជិះទូក។ មិនសូវខុសគ្នាពីការធ្វើដំណើរលើដីគោកដែរ ព្រះសង្ឃក៏ត្រូវការអ្នកចែវទូកជូនទៅតាមទីអារាមនានាផងដែរ គឺពុំអាចទៅដោយអង្គឯងបាននោះឡើយ។ សរុបមក ការធ្វើដំណើររបស់ព្រះសង្ឃពីវត្តមួយទៅវត្តមួយអាចបែងចែកជាពីរគឺតាម ផ្លូវគោក និងផ្លូវទឹក។ ការនិមន្តតាមផ្លូវគោកប្រហែលជាមានច្រើនជាងផ្លូវទឹក ព្រោះសព្វថ្ងៃមានវត្តតិចតួចណាស់ដែលមានទីតាំងនៅតាមបឹងទន្លេសាប។ យានជំនិះពេញនិយមសម្រាប់ការធ្វើដំណើរតាមផ្លូវគោកមានដូចជា កង់ ម៉ូតូ តុកតុក ឬ ឡានតាក់សុី។ ចំណែកឯផ្លូវទឹកវិញ មានតែជម្រើសមួយប៉ុណ្ណោះគឺទូក។ យានជំំនិះ និងមធ្យោបាយធ្វើដំណើររបស់ព្រះសង្ឃមានសារៈសំខាន់ព្រោះវាជួយឱ្យព្រះសង្ឃអាចនិមន្តទៅដល់គោលដៅដែលទ្រង់ចង់ទៅ។ ការមានអ្នកឌុប ឬ ជូនក៏ចូលរួមចំណែកសំខាន់ក្នុងនោះដែរ ព្រោះតាមប្រពៃណីសាសនា ព្រះសង្ឃពុំអាចប្រើប្រាស់យាន្តជំនិះផ្ទាល់ខ្លួនបាននោះឡើយ។ សរុបមកវិញ បច្ចេកវិទ្យា និងភាពជឿនលឿនបានចូលរូមចំណែកជាច្រើន ក៏ដូចជាជួយសម្រួលមួយផ្នែកធំក្នុងការធ្វើដំណើររបស់ព្រះសង្ឃពីទីអារាមមួយទៅកន្លែងមួយទៀត។